ល្បែងគ្របមាន់ គឺជាល្បែងប្រជាប្រិយខ្មែរដ៏ល្បីល្បាញមួយ ដែលត្រូវបានគេលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ឬការជួបជុំផ្សេងៗ។ ល្បែងនេះមានលក្ខណៈសាមញ្ញ តែបង្កប់នូវភាពកំប្លែង និងការទស្សន៍ទាយដែលទាក់ទាញអ្នកលេងគ្រប់ៗវ័យ។ ល្បែងនេះទាមទារអ្នកលេងយ៉ាងតិចពីរនាក់ឡើងទៅ គឺអ្នកគ្រប និងអ្នកទាយ។ ជាដំបូង អ្នករៀបចំល្បែង ឬអ្នកគ្រប នឹងដាក់មួកនិងកន្ត្រកទាំងនោះតម្រៀបគ្នាលើផ្ទៃរាបស្មើ ដូចជានៅលើកន្ទេល ឬលើតុជាដើម ដោយមានគម្លាតសមល្មម។ បន្ទាប់មក អ្នកគ្របនឹងយករបស់របរតូចៗ មួយ ឬច្រើន ទៅដាក់លាក់ទុកក្រោមមួកឬកន្ត្រកណាមួយ ដោយមិនឱ្យអ្នកទាយដឹង ឬឃើញពីរបៀបដាក់នោះទេ។ នេះជាដំណាក់កាលសំខាន់បំផុត និងជាចំណុចទាក់ទាញនៃល្បែងនេះ អ្នកគ្របនឹងធ្វើចលនា ផ្លាស់ប្ដូរទីតាំងមួកឬកន្ត្រកទាំងនោះយ៉ាងរហ័ស ទៅមកៗឆ្លងកាត់គ្នា ដើម្បីបន្លំភ្នែកអ្នកទាយ។ ការផ្លាស់ប្ដូរទីតាំងមួកឬកន្ត្រកនេះទាមទារភាពរហ័សរហួន ជំនាញពិសេស និងល្បិចកលពីអ្នកគ្របដើម្បីធ្វើឱ្យអ្នកទាយវង្វេង និងពិបាកក្នុងការតាមដាន។ នៅពេលដែលអ្នកគ្របយល់ថា បានបន្លំអ្នកទាយគ្រប់គ្រាន់ហើយ ទើបគាត់នឹងបញ្ឈប់ការផ្លាស់ប្ដូរទីតាំងមួកឬកន្ត្រក ហើយទុកវាឱ្យនៅស្ងៀមមួយកន្លែង។ បន្ទាប់ពីមួក ឬកន្ត្រកឈប់ផ្លាស់ប្ដូរទីតាំង អ្នកទាយត្រូវចង្អុល ឬនិយាយប្រាប់ដោយជឿជាក់ថា តើវត្ថុស្ថិតនៅក្រោមមួក ឬកន្ត្រកមួយណា។ បើទាយត្រូវ នឹងទទួលបានរង្វាន់តូចតាចណាមួយ ដូចជាស្ករគ្រាប់ ហើយបន្ទាប់មកដល់វេនពួកគេធ្វើជាអ្នកគ្របវិញម្តង។ បើទាយខុសវិញ ពួកគេនឹងត្រូវផាកពិន័យតូចតាចណាមួយ ដូចជាការច្រៀង រាំ ឬធ្វើត្រាប់តាមសកម្មភាពកំប្លែង ដើម្បីបង្កើនភាពសប្បាយរីករាយ។ ល្បែងគ្របមាន់ជួយ ហ្វឹកហាត់ការសង្កេត ភាពវៃឆ្លាត ការវិភាគ និង ការផ្តោតអារម្មណ៍ របស់អ្នកលេងឱ្យបានល្អិតល្អន់។ វាជាល្បែងដែលបង្កើតបរិយាកាស សប្បាយរីករាយ និងសំណើចក្អាកក្អាយយ៉ាងខ្លាំងក្នុងចំណោមអ្នកចូលរួម និងអ្នកទស្សនាផងដែរ។ អ្នកទស្សនាក៏អាចចូលរួមសប្បាយបានដែរ ដោយជួយរំភើបជាមួយអ្នកទាយ ឬបញ្ចេញយោបល់កំប្លែងៗ ដើម្បីលើកទឹកចិត្ត ឬលេងសើច។ ល្បែងនេះជួយបន្ធូរអារម្មណ៍តានតឹង និងបង្កើតទំនាក់ទំនងល្អ ក្នុងចំណោមអ្នកចូលរួម ដោយបង្កើនភាពស្និទ្ធស្នាល និងសាមគ្គីភាព។ ក្មេងៗចូលចិត្តល្បែងនេះណាស់ ព្រោះវាមានភាពរំភើប និងការប្រកួតប្រជែងបែបកំប្លែង ហើយមនុស្សចាស់ក៏ចូលចិត្តលេងដែរ ធ្វើឱ្យល្បែងនេះពេញនិយម។ វាជាល្បែងដ៏សាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ក្នុងការ បង្កើនភាពស្និទ្ធស្នាល ក្នុងក្រុមគ្រួសារ មិត្តភក្តិ ឬអ្នកជិតខាង។ ភាពរំភើបកើតឡើងនៅពេលដែលអ្នកទាយជិតដឹងលទ្ធផលថាត្រូវ ឬខុស ដោយមានការអ៊ូអរ និងការលើកទឹកចិត្តពីអ្នកជុំវិញ។ ល្បែងនេះមិនតម្រូវឱ្យមានជំនាញពិសេសណាមួយឡើយ គ្រប់គ្នាអាចចូលរួមលេងបានដោយសេរី។ វាជាល្បែងដែលបង្កើនស្មារតីកីឡា ព្រោះអ្នកឈ្នះនិងអ្នកចាញ់សុទ្ធតែទទួលយកលទ្ធផលដោយរីករាយ និងមិនមានការឈ្លោះប្រកែកគ្នាឡើយ។ គេអាចលេងបានគ្រប់ទីកន្លែងដែលមានផ្ទៃរាបស្មើ ដោយមិនតម្រូវឱ្យមានទីកន្លែងជាក់លាក់នោះទេ ។ ក្មេងៗជំនាន់ក្រោយគួរតែត្រូវបានលើកទឹកចិត្តឱ្យចេះ និងលេងល្បែងនេះ ដើម្បីបន្តប្រពៃណីល្អរបស់ជាតិ។ តាមរយៈល្បែងគ្របមាន់ មនុស្សអាចបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នា ដែលមិនអាចបំភ្លេចបាន ហើយគួរឱ្យចងចាំជានិច្ច។ គេសង្កេតឃើញថា ល្បែងគ្របមាន់នៅតែមានប្រជាប្រិយភាពខ្ពស់នៅតាមជនបទ ទោះបីមានការរីកចម្រើនយ៉ាងណាក៏ដោយ។ នេះបញ្ជាក់ថា តម្លៃនៃល្បែងប្រជាប្រិយនៅតែមានសារៈសំខាន់ក្នុងសង្គមខ្មែរ ក្នុងការបង្រៀននិងការកម្សាន្ត។ ល្បែងគ្របមាន់ជាល្បែងដែលបង្ហាញពី ភាពវៃឆ្លាត របស់អ្នកលេង និង ភាពរួសរាយរាក់ទាក់ នៃអ្នកចូលរួម។ វាតំណាងឱ្យការជួបជុំគ្នា ការកម្សាន្ត និងការបន្តវេនពីជំនាន់មួយទៅជំនាន់មួយនូវទម្លាប់ល្អៗ។ ក្នុងបរិបទសង្គមទំនើប ការលេងល្បែងនេះជួយរំលឹកពីអតីតកាលដ៏ល្អផូរផង់ និងជីវភាពសាមញ្ញរបស់ខ្មែរយើង។ វាជាល្បែងដែលពិតជាមានអត្ថន័យជ្រាលជ្រៅក្នុងការផ្សារភ្ជាប់ទំនាក់ទំនងមនុស្សគ្រប់ស្រទាប់វណ្ណៈផងដែរ។ ដូច្នេះ ល្បែងគ្របមាន់មិនត្រឹមតែជាការលេងកម្សាន្តប៉ុណ្ណោះទេ តែជាមរតកវប្បធម៌ ដ៏មានតម្លៃសម្រាប់ជាតិយើងទៀតផង។ ការបន្តថែរក្សា និងលើកស្ទួយល្បែងនេះ គឺស្មើនឹងការថែរក្សាអត្តសញ្ញាណជាតិខ្មែរឱ្យគង់វង្សជានិរន្តរ៍។